តាមទំនៀមទម្លាប់ក្នុងវប្បធម៌ខ្មែរ សេចក្ដីស្រលាញ់ភាគច្រើនត្រូវបានបង្ហាញតាមរយៈការចម្អិនម្ហូប។ ជាពិសេសសេចក្ដីស្រឡាញ់របស់ម្តាយឪពុកតែងបង្ហាញ តាមរយះចម្អិនម្ហូបអាហារឱ្យកូនៗជារៀងរាល់ថ្ងៃ។ ឪពុកម្តាយខ្មែរមិនសូវនិយាយពាក្យ "ខ្ញុំស្រលាញ់អ្នក" ទេ ប៉ុន្តែគាត់តែងបង្ហាញវាតាមរយៈការធ្វើម្ហូបអាហារអោយ។ ម្តាយតែងតែភ្ញាក់ពីព្រឹកព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីចម្អិនអាហារពេលព្រឹកសម្រាប់កូនៗមុនទៅសាលារៀន។ ជួនកាល គាត់រៀបចំដាក់ក្នុងប្រអប់អាហារមិនថាពេលព្រឹក ឬពេលថ្ងៃសម្រាប់កូនៗ វាបង្ហាញថា គាត់ស្រឡាញ់យើងនិងគិតគូរពីយើងជានិច្ច។ លុះពេលកូនត្រឡប់មកផ្ទះវិញ ម្តាយតែងតែចម្អិនម្ហូបទុករួចជាស្រាច់មានដូចជាសម្លរជាមួយបាយក្ដៅៗសម្រាប់កូនទទួលទាន។ មុននឹងចាប់ផ្ដើមចម្អិនអាហារ គាត់តែងសួរកូនថា "ថ្ងៃនេះកូនចង់ទទួលទានសម្លរ ឬមុខម្ហូបអ្វី?" ដើម្បីងាយស្រួលក្នុងការចម្អិនឲ្យត្រូវតាមចំណង់របស់កូន។ ជាប្រចាំ គាត់តែងព្យាយាមធ្វើម្ហូបណាដែលស្រដៀងនឹងអាហារការពីក្មេង ដើម្បីអោយកូនមានអារម្មណ៍ថាកក់ក្តៅនិងពោរពេញទៅដោយក្ដីស្រឡាញ់។ ហើយជាពិសេសទៅទៀតនោះ គាត់តែងធ្វើម្ហូបដែលជាចំណង់ចំណូលចិត្តរបស់ពួកយើង។ ពេលខ្លះ ទោះបីពួកយើងនៅឆ្ងាយពីគាត់យ៉ាងណាក៏ដោយ ក៏ពួកគាត់តែងសួរយើងថា "បានញុាំបាយហើយឬនៅ?" ការសួរនេះ បង្ហាញពីការបារម្ភនិងសេចក្ដីស្រឡាញ់ពិតចំពោះកូន។ បន្ទាប់ពីម្ដាយឪពុក ប្រសិនយើងមានគ្រួសារ សេចក្ដីស្រលាញ់ប្រពន្ធចំពោះប្តីគឺតាមរយៈការចម្អិនម្ហូបនេះផងដែរ។ សេចក្ដីស្រឡាញ់របស់ស្វាមីចំពោះភរិយា អាចត្រូវបានបង្ហាញតាមរយៈការចម្អិនម្ហូបអាហារ ដោយសារវាជាទង្វើមួយដែលបង្កប់នូវការយកចិត្តទុកដាក់ ការគិតគូរដល់សុខភាព និងចំណង់ចំណូលចិត្តរបស់ភរិយា។ ព្រមទាំងការលះបង់ពេលវេលាផ្ទាល់ខ្លួនដើម្បីរៀបចំអាហារដ៏ឈ្ងុយឆ្ងាញ់សម្រាប់នាងផងដែរ។ ចំពោះប្រពន្ធការភ្ញាក់ពីព្រឹកព្រលឹមដើម្បីធ្វើ ម្ហូបអាហារពេលព្រឹកឲ្យប្តីជារៀងរាល់ថ្ងៃនេះជាទង្វើមួយដែលបញ្ជាក់ពីក្តីស្រលាញ់របស់ខ្លួនចំពោះប្តី។ ការទទួលទានអាហារពេលព្រឹកជុំគ្នាជាមួយភរិយា អាចបង្កើតបាននូវអារម្មណ៍ស្រស់ស្រាយ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅសម្រាប់ស្វាមី។ ការដែលភរិយារៀបចំអាហារដាក់ក្នុងប្រអប់សម្រាប់ស្វាមីមុនគាត់ចេញទៅធ្វើការ គឺជាសញ្ញាណមួយនៃសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ និងការយកចិត្តទុកដាក់របស់នាង។ នៅពេលដែលស្វាមីនឿយហត់ពីការងារ គ្រាន់តែបានឃើញម្ហូបសំណព្វចិត្តដែលភរិយាបានរៀបចំ ក្តីនឿយហត់ទាំងប៉ុន្មានក៏រលាយបាត់ ហើយអារម្មណ៍ក៏ប្រែជាស្រស់ស្រាយភ្លាមៗ។ សេចក្ដីស្រឡាញ់ដែលត្រូវបានបង្ហាញតាមរយៈមុខម្ហូប មិនមែនជាកាតព្វកិច្ចនោះទេ ប៉ុន្តែវាគឺជាការបង្ហាញពីក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពស្មោះត្រង់ពិតប្រាកដ។ នៅពេលដែលស្វាមីកំពុងខឹង ឬមានអារម្មណ៍មិនល្អ មុខម្ហូបដែលភរិយារៀបចំអាចជួយឲ្យគាត់ស្ងប់ចិត្ត និងមានអារម្មណ៍ធូរស្រាលឡើងវិញ។ ភរិយាតែងតែព្យាយាមរៀបចំមុខម្ហូបថ្មីៗ និងរសជាតិប្លែកៗ ដើម្បីទាក់ទាញចិត្តស្វាមី និងធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល។ ពេលប្តីត្រឡប់មកពីធ្វើការហើយមកដល់ផ្ទះ ក្លិនឈ្ងុយម្ហូបអាហារដែលនាងរៀបចំ វាជាការស្វាគមន៍ប្ដីយ៉ាងកក់ក្ដៅ។